ការធ្វើស្រែចម្ការគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជាដែលផ្តល់ស្បៀងអាហារដល់ប្រជាជនទូទាំងប្រទេស។ ដំណាំស្រូវគឺជាដំណាំយុទ្ធសាស្ត្រមួយដែលធានាសន្តិសុខស្បៀងនិងបង្កើតប្រាក់ចំណូលខ្ពស់។ ការធ្វើស្រែគឺមិនមែនជាការងារងាយស្រួលនោះទេ គឺតម្រូវឱ្យមានការខិតខំប្រឹងប្រែងខ្ពស់និងការយល់ដឹងច្បាស់លាស់។ កសិករខ្មែរបានប្រើប្រាស់ចំណេះដឹងដែលបន្សល់ទុកពីដូនតាដើម្បីប្រកបរបរនេះជាយូរលង់ណាស់មកហើយ។ ដំណើរការនៃការធ្វើស្រែចាប់ផ្តើមពីការរៀបចំដីស្រែឱ្យបានត្រឹមត្រូវជាមុនសិន។ កសិករចាប់ផ្តើមភ្ជួររាស់ដីដោយប្រើគោយន្តឬត្រាក់ទ័រទំនើបដើម្បីធ្វើឱ្យដីទន់ល្អ។ ក្រៅពីភ្ជួរដោយគោយន្តនឹងត្រាក់ទ័រ គេក៏អាចប្រើគោ ឬក្របីសម្រាប់ភ្ជួររាស់បានដែរ។ បន្ទាប់ពីភ្ជួរហើយ ពួកគេនឹងរាស់ដីម្តងទៀតដើម្បីឱ្យដីមានលក្ខណៈរាបស្មើនិងម៉ដ្ឋល្អ។ ដំណាក់កាលបន្ទាប់គឺការរៀបចំសំណាបស្រូវនៅក្នុងថ្នាលបណ្តុះ។ កសិករគួរយកគ្រាប់ស្រូបដែលបានទុកពូជកាលពីវស្សាមុនកន្លងទៅនោះយកមកប្រើធ្វើស្រែ។ ចំពោះ គ្រាប់ពូជវិញមានពីរប្រភេទ គឺស្រូវស្រាលមានរយៈពេល៥ ទៅ ៦ ខែ និងស្រូវធ្ងន់មានរយៈពេល៦ ទៅ ៩ ខែ។ ពួកគេត្រូវយកគ្រាប់ពូជស្រូវមកត្រាំទឹកដើម្បីឱ្យវាដុះឬស និងត្រៀមដាំ។ នៅពេលសំណាបលូតលាស់បានប្រហែលជាពីរទៅបីសប្តាហ៍ ពួកគេនឹងចាប់ផ្តើមដកសំណាបនោះ។ ការដកសំណាបត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យដាច់ឫសរបស់វា។ បន្ទាប់ពីដកគេទុកសំណាបដែលដកនោះ ហៅម្យ៉ាងទៀតថាកណ្តាប់ ក្នុងរយៈពេលមួយយប់ឬពីយប់ឲ្យដុះឫសថ្មីសិន។ បន្ទាប់មក ពួកគេនឹងចាប់ផ្តើមយកកណ្តាប់នោះទៅកាន់ដីស្រែដែលបានត្រៀមទុក។ ការស្ទូងស្រូវត្រូវធ្វើឡើងដោយការតម្រង់ជួរឱ្យបានត្រឹមត្រូវ និងមានគម្លាតសមរម្យ ហើយទៅតាមប្រភេទដី។ ចំពោះដីល្បាប់គេនិយមស្ទូងរង្វើល រីឯដីខ្សាច់វិញត្រូវស្ទូងបែបញឹកៗ។ ការធ្វើដូច្នេះ ជួយឱ្យដើមស្រូវទទួលបានពន្លឺព្រះអាទិត្យ និងជីជាតិបានគ្រប់គ្រាន់។ បច្ចុប្បន្ន ក៏មានការប្រើប្រាស់ម៉ាស៊ីនស្ទូងស្រូវ ដើម្បីសន្សំសំចៃពេលវេលា និងកម្លាំងពលកម្មផងដែរ។ បន្ទាប់ពីស្ទូងរួច ដំណាក់កាលបន្ទាប់គឺការថែទាំដើមស្រូវ ហើយត្រូវឧស្សាហ៍មកមើលស្រែផង ដើម្បីរើសស្លឹកត្នោត ឬមែកឈើជាដើម ចេញពីស្រែ។ កសិករត្រូវបោចសំអាតស្មៅជាប្រចាំ ដើម្បីកុំឱ្យស្មៅដណ្តើមជីពីដើមស្រូវ។ ពួកគេក៏ត្រូវដាក់ជី និងថ្នាំកម្ចាត់សត្វល្អិតដែលមកបំផ្លាញដើមស្រូវផងដែរ។ ការគ្រប់គ្រងទឹកនៅវាលស្រែក៏ជាកិច្ចការសំខាន់មួយដែលមិនអាចមើលរំលងបាន។ នៅពេលដើមស្រូវចាប់ផ្តើមផើម កសិករត្រូវធានាថាមានទឹកគ្រប់គ្រាន់។ បន្ទាប់ពីផើម ស្រូវចេញផ្កាហើយហើរក្លិនរំភាយពេញវាលស្រែ ជាពិសេស ស្រូវផ្ការំដួល ផ្កាម្លិះជាដើម។ ការច្រូតស្រូវត្រូវបានធ្វើឡើងដោយប្រើម៉ាស៊ីនច្រូត ឬប្រើកណ្តៀវដោយដៃផងដែរ។ ការច្រូតកាត់ដោយដៃចំណាយពេលយូរ ប៉ុន្តែអាចរក្សាដើមស្រូវឱ្យនៅល្អ។ បន្ទាប់ពីច្រូតរួច ពួកគេនឹងបោកបែនស្រូវ ដើម្បីបំបែកគ្រាប់ពីដើម។ ការបោកបែនក៏អាចធ្វើដោយប្រើម៉ាស៊ីន ឬដោយជាន់ជើងផងដែរ។ ចុងក្រោយ ពួកគេនឹងសំអាតស្រូវដោយបោកបែន និងហាលថ្ងៃឱ្យស្ងួតល្អ។ ស្រូវដែលស្ងួតល្អអាចរក្សាទុកបានយូរ និងមានគុណភាពល្អ។ ដំណើរការទាំងនេះ តម្រូវឱ្យមានការខិតខំប្រឹងប្រែងខ្ពស់ពីកសិករ។ ខេត្តនៅកម្ពុជាដែលមានការធ្វើស្រែច្រើនជាងគេ គឺស្ថិតនៅក្នុងតំបន់ទំនាបកណ្តាល។ តំបន់ទាំងនេះមានដីសណ្ត ដែលមានជីជាតិខ្ពស់ និងមានប្រភពទឹកខ្វាត់ខ្វែង។ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាជង្រុកស្រូវរបស់ប្រទេសកម្ពុជា។ ប្រជាជននៅបាត់ដំបងភាគច្រើនពឹងផ្អែកលើការធ្វើស្រែ ដើម្បីចិញ្ចឹមជីវិត។ ខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយដែលមានការធ្វើស្រែយ៉ាងទូលំទូលាយផងដែរ។ ខេត្តផ្សេងទៀតដូចជា ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ក៏មានផ្ទៃដីធ្វើស្រែធំទូលាយសម្រាប់ការធ្វើកសិកម្មស្រូវ។ ខេត្តតាកែវ ដែលស្ថិតនៅភាគខាងត្បូងក៏ជាខេត្តដែលមានប្រជាជនធ្វើស្រែច្រើនផងដែរ។ ខេត្តទាំងនេះ មានបណ្តាញធារាសាស្ត្រ និងប្រភពទឹកពីទន្លេ ឬបឹងធម្មជាតិ។ ដីវាលទំនាបធំទូលាយ និងមានដីល្បាប់ល្អពីទន្លេ គឺអំណោយផលសម្រាប់ដំណាំស្រូវ។ កសិករនៅតាមខេត្តទាំងនេះ ភាគច្រើនមានបទពិសោធន៍ជាយូរយារណាស់មកហើយ។ ខេត្តទាំងនេះ បានរួមចំណែកយ៉ាងធំធេងដល់ការផ្គត់ផ្គង់ស្បៀងដល់ប្រទេសជាតិ។ ផលិតផលស្រូវរបស់កម្ពុជាភាគច្រើនត្រូវបានលក់ដូរនៅទីផ្សារក្នុងស្រុក។ កសិករបានលក់ស្រូវរបស់ខ្លួនទៅឱ្យឈ្មួញ ដែលប្រមូលទិញពីគ្រប់ភូមិ។ ឈ្មួញទាំងនោះ បានយកស្រូវទៅលក់បន្តឱ្យរោងម៉ាស៊ីនកិនស្រូវខ្នាតតូច ឬធំ នៅទូទាំងប្រទេសកម្ពុជា។ បន្ទាប់ពីកិនរួច អង្ករទាំងនោះនឹងត្រូវដាក់លក់បន្តនៅតាមទីផ្សារក្នុងស្រុក ដើម្បីចែកចាយ។ ប្រភេទអង្ករទាំងនោះមានដូចជា អង្ករផ្កាម្លិះ អង្ករសរីរាង្គ និងអង្ករផ្សេងៗទៀតត្រូវបានលក់ពេញទីផ្សារ។ ប្រជាជនទិញអង្ករទាំងនោះពីផ្សារ ដើម្បីយកទៅបរិភោគជាម្ហូបអាហារប្រចាំថ្ងៃ។ ក្រៅពីការលក់ដូរក្នុងស្រុក អង្កររបស់កម្ពុជាក៏ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិផងដែរ។ ការនាំចេញត្រូវបានធ្វើឡើងដោយក្រុមហ៊ុនឯកជនធំៗដែលជាអ្នកនាំចេញអង្ករ។ អង្កររបស់កម្ពុជាត្រូវបានគេទទួលស្គាល់ថាមានគុណភាពល្អ និងមានរសជាតិឆ្ងាញ់។ ប្រទេសនាំចូលដ៏សំខាន់រួមមាន សហគមន៍អឺរ៉ុប ប្រទេសចិន និងប្រទេសមួយចំនួននៅអាស៊ី។ ការនាំចេញអង្ករបានបង្កើតប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសកម្ពុជា។ វាជួយបង្កើនប្រាក់ចំណូលជូនកសិករ និងធ្វើឱ្យជីវភាពប្រជាកសិករកាន់តែប្រសើរឡើង។ ការលក់ដូរនេះ បង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់មួយដែលពាក់ព័ន្ធនឹងមនុស្សជាច្រើននាក់។ ប្រជាជនកម្ពុជាចាប់ផ្តើមធ្វើស្រែភាគច្រើននៅក្នុងរដូវវស្សា។ ការធ្វើស្រែវស្សា គឺជាការធ្វើស្រែដ៏សំខាន់ដែលពឹងផ្អែកលើទឹកភ្លៀង។ រដូវដែលចាប់ផ្តើមដាំដុះ គឺចាប់ពីខែឧសភា រហូតដល់ខែតុលា។ ការធ្វើស្រែនៅរដូវនេះ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់កសិករ។ ទឹកភ្លៀងធម្មជាតិជួយឱ្យការដាំដុះមានលក្ខណៈងាយស្រួល និងមិនចំណាយច្រើនលើប្រព័ន្ធធារាសាស្ត្រ។ ក្រៅពីស្រែវស្សា កសិករខ្លះក៏ធ្វើស្រែប្រាំងផងដែរ។ ការធ្វើស្រែប្រាំងចាប់ផ្តើមនៅ រដូវប្រាំង ដែលពឹងផ្អែកលើប្រព័ន្ធស្រោចស្រព។ ប្រភពទឹកសម្រាប់ស្រែប្រាំងគឺបានមកពីប្រឡាយទឹកឬម៉ាស៊ីនបូមទឹក។ ការធ្វើស្រែប្រាំងមានលក្ខណៈបច្ចេកទេសស្មុគស្មាញបន្តិចបន្តួចជាងស្រែវស្សា។ ទោះយ៉ាងណាក៏ដោយ កសិករភាគច្រើននៅតែធ្វើស្រែវស្សាជាការធ្វើស្រែគោល។ ការជ្រើសរើសពេលវេលាដាំដុះដែលត្រឹមត្រូវ គឺមានសារៈសំខាន់បំផុតសម្រាប់ភាពជោគជ័យ។ កសិករតែងតែធ្វើការរៀបចំដីនៅចុងរដូវប្រាំង ដើម្បីត្រៀមដាំនៅរដូវវស្សា។ វាជាទម្លាប់និងបទពិសោធន៍ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ការធ្វើស្រែ គឺជាការងារមួយដែលទាមទារភាពអត់ធ្មត់ និងការយល់ដឹងពីធម្មជាតិ។ ការយល់ដឹងពីរបៀបធ្វើស្រែ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការផលិតស្បៀងអាហារ។